នៅក្នុងសម័យកាលដែលសេដ្ឋកិច្ចកម្ពុជាកំពុងមានការរីកចម្រើន វិស័យថែទាំមនុស្សចាស់បានលេចត្រដែតឡើងជាអាជីពថ្មីដែលមានសក្តានុពលខ្លាំង និងមានតម្រូវការខ្ពស់នៅក្នុងទីផ្សារការងារនាពេលបច្ចុប្បន្ន។ ការផ្លាស់ប្តូររចនាសម្ព័ន្ធគ្រួសារខ្មែរពីគ្រួសារដែលមានសមាជិកច្រើនជួបជុំគ្នា មកជាគ្រួសារតូចៗដាច់ដោយឡែក បានធ្វើឱ្យតម្រូវការស្វែងរកអ្នកថែទាំជំនាញមកជួយមើលថែមាតាបិតាកាន់តែមានភាពចាំបាច់។ អាជីពជាអ្នកថែទាំមនុស្សចាស់មិនមែនត្រឹមតែជាការងារដើម្បីស្វែងរកប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាកិច្ចការមនុស្សធម៌ដ៏ឧត្តុង្គឧត្តមដែលជួយលើកកម្ពស់គុណភាពជីវិតរបស់មនុស្សជរា។ កំណើននៃភាគរយប្រជាជនវ័យចំណាស់នៅក្នុងប្រទេសកម្ពុជា បានក្លាយជាកម្លាំងរុញច្រានឱ្យមានការបង្កើតសេវាថែទាំឯកជន និងមជ្ឈមណ្ឌលថែទាំសុខភាពកាន់តែច្រើនឡើងជាលំដាប់។ គ្រួសារដែលមានជីវភាពធូរធារនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តធំៗ តែងតែផ្ដល់អាទិភាពខ្ពស់ក្នុងការជួលសេវាថែទាំតាមផ្ទះ ដើម្បីធានាថាពុកម៉ែរបស់ពួកគេទទួលបានការមើលថែយ៉ាងហ្មត់ចត់។ អាជីពនេះបានបើកទ្វារយ៉ាងទូលំទូលាយសម្រាប់យុវជន និងបុគ្គលដែលមានចំណេះដឹងផ្នែកវេជ្ជសាស្ត្រកម្រិតបឋម ក្នុងការកសាងជំនាញវិជ្ជាជីវៈមួយដែលរឹងមាំ និងមានស្ថិរភាព។ អ្នកថែទាំមនុស្សចាស់ដើរតួជាស្ពានចម្លងនូវក្ដីស្រឡាញ់ ភាពកក់ក្ដៅ និងការយកចិត្តទុកដាក់ពីសំណាក់កូនចៅដែលរវល់ខ្លាំង ទៅកាន់មនុស្សចាស់ដែលត្រូវការការកំដរ និងមើលថែ។ ការប្រើប្រាស់សេវាថែទាំឯកជនបានជួយសម្រាលបន្ទុកផ្លូវចិត្ត និងសម្ពាធការងារសម្រាប់សមាជិកគ្រួសារ ដែលត្រូវបំពេញភារកិច្ចអាជីវកម្ម និងកិច្ចការងាររដ្ឋបាលប្រចាំថ្ងៃ។ សង្គមខ្មែរនាពេលបច្ចុប្បន្នបានចាប់ផ្តើមផ្តល់តម្លៃ និងទទួលស្គាល់កាន់តែខ្លាំងថា អាជីពថែទាំមនុស្សចាស់គឺជាការងារដែលមានក្រមសីលធម៌ និងមានវិជ្ជាជីវៈច្បាស់លាស់មិនចាញ់អាជីពដទៃឡើយ។ ការបង្កើតឱ្យមានមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញថែទាំមនុស្សចាស់ បានជួយឱ្យបុគ្គលិកខ្មែរមានសមត្ថភាពអាចប្រកួតប្រជែង និងឆ្លើយតបនឹងស្តង់ដារថែទាំកម្រិតអន្តរជាតិ។ ភារកិច្ចស្នូលដែលអ្នកថែទាំត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន គឺការតាមដានស្ថានភាពសុខភាពទូទៅ និងការពិនិត្យមើលរាល់ការប្រែប្រួលនៃរាងកាយរបស់មនុស្សចាស់ជារៀងរាល់ថ្ងៃ។ អ្នកថែទាំជំនាញត្រូវមានសមត្ថភាពស្ទាត់ជំនាញក្នុងការប្រើប្រាស់ឧបករណ៍វេជ្ជសាស្ត្របឋម ដូចជាម៉ាស៊ីនវាស់សម្ពាធឈាម ឧបករណ៍វាស់ជាតិស្ករ និងការពិនិត្យចង្វាក់បេះដូង។ ការរៀបចំរបបអាហារដែលសំបូរទៅដោយអាហារូបត្ថម្ភ និងការកំណត់មុខម្ហូបឱ្យបានសមស្របតាមស្ថានភាពជំងឺរបស់មនុស្សចាស់ គឺជាផ្នែកមួយដ៏សំខាន់ដែលមិនអាចខ្វះបាន។ ការគ្រប់គ្រងការពិសាថ្នាំឱ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ និងការធានាថាមនុស្សចាស់មិនរំលងការពិសាថ្នាំ សុទ្ធតែជាការទទួលខុសត្រូវដ៏តឹងរ៉ឹងរបស់អ្នកថែទាំ។ ការជួយសម្រួលដល់កិច្ចការអនាម័យខ្លួនប្រាណ ការងូតទឹក និងការស្លៀកពាក់ មិនត្រឹមតែជួយឱ្យរាងកាយស្អាតបាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យមនុស្សចាស់មានអារម្មណ៍ស្រស់ស្រាយផ្លូវចិត្ត។ អ្នកថែទាំត្រូវមានជំនាញក្នុងការរៀបចំសកម្មភាពលំហាត់ប្រាណស្រាលៗ ដែលជួយពង្រឹងកម្លាំងសាច់ដុំ និងការពារការរឹងសន្លាក់សម្រាប់មនុស្សវ័យចំណាស់។ ការរៀបចំបរិស្ថានរស់នៅក្នុងផ្ទះឱ្យមានសណ្តាប់ធ្នាប់ និងសុវត្ថិភាពខ្ពស់ គឺជាកត្តាចាំបាច់ដើម្បីការពារមនុស្សចាស់ពីគ្រោះថ្នាក់នៃការដួល ឬការរអិលដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរ។ ក្រៅពីការមើលថែរាងកាយ អ្នកថែទាំក៏ត្រូវដើរតួជាមិត្តភក្តិសម្រាប់ជជែកកម្សាន្ត ដើម្បីជួយកាត់បន្ថយភាពឯកោ និងការពារជំងឺបាក់ទឹកចិត្តដែលងាយកើតមានលើមនុស្សចាស់។ ការចេះសង្កេតមើលរោគសញ្ញាមិនប្រក្រតីតូចៗ និងការរាយការណ៍ព័ត៌មានទាំងនោះជូនគ្រួសារ ឬគ្រូពេទ្យឱ្យបានទាន់ពេលវេលា អាចជួយសង្គ្រោះជីវិតមនុស្សចាស់ក្នុងគ្រាអាសន្ន។ ការផ្តល់ជំនួយក្នុងការដើរចេញក្រៅ ឬការប្រើប្រាស់រទេះរុញ តម្រូវឱ្យអ្នកថែទាំមានកម្លាំងកាយមាំមួន និងមានភាពអត់ធ្មត់ខ្ពស់ក្នុងការសម្របតាមចលនាយឺតៗរបស់ពួកគាត់។ នៅក្នុងបរិបទទំនើប អ្នកថែទាំត្រូវចេះបច្ចេកទេសនៃការលើកដាក់ និងការផ្លាស់ប្តូរឥរិយាបថដេកឱ្យបានត្រឹមត្រូវ ដើម្បីការពារការកើតមានដំបៅលើស្បែកសម្រាប់អ្នកជំងឺដែលគេងនៅនឹងកន្លែង។ ការយល់ដឹងអំពីចិត្តវិទ្យានៃការប្រាស្រ័យទាក់ទង ជួយឱ្យអ្នកថែទាំអាចគ្រប់គ្រងស្ថានភាពអារម្មណ៍ឆាប់ខឹង ឬការរអ៊ូរទាំរបស់មនុស្សចាស់ប្រកបដោយភាពវៃឆ្លាត។ ការឆ្លងកាត់វគ្គបណ្តុះបណ្តាលផ្នែកសង្គ្រោះបឋម គឺជាលក្ខខណ្ឌវិជ្ជាជីវៈចាំបាច់ ដែលជួយឱ្យអ្នកថែទាំមានភាពម្ចាស់ការក្នុងស្ថានភាពគ្រោះថ្នាក់ជាយថាហេតុ។ បុគ្គលិកថែទាំត្រូវមានចំណេះដឹងអំពីជំងឺរ៉ាំរ៉ៃទូទៅ ដូចជាជំងឺភ្លេចភ្លាំង ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម ដើម្បីផ្ដល់ការថែទាំឱ្យចំគោលដៅ។ ការចេះប្រើប្រាស់កម្មវិធីទូរស័ព្ទ ឬឧបករណ៍ឌីជីថលដើម្បីតាមដានសុខភាព គឺជាជំនាញបន្ថែមដែលធ្វើឱ្យអ្នកថែទាំកាន់តែមានភាពលេចធ្លោ និងមានវិជ្ជាជីវៈខ្ពស់។ សមត្ថភាពក្នុងការសរសេររបាយការណ៍សុខភាពប្រចាំថ្ងៃបានច្បាស់លាស់ ជួយឱ្យសមាជិកគ្រួសារអាចតាមដានការវិវត្តនៃសុខភាពមាតាបិតាពួកគេបានយ៉ាងងាយស្រួល។ ការចេះរៀបចំផែនការសកម្មភាពដែលជួយជំរុញមុខងារខួរក្បាល ដូចជាការអានសៀវភៅ ឬការលេងល្បែងផ្គុំរូប ជួយឱ្យមនុស្សចាស់រក្សាបាននូវការចងចាំល្អ។ ភាពស្ទាត់ជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនាក់ទំនង ជួយឱ្យអ្នកថែទាំអាចទាក់ទងគ្រូពេទ្យ ឬសមាជិកគ្រួសារបានរហ័សតាមរយៈការហៅជាវីដេអូ។ សម្រាប់អ្នកថែទាំដែលមានសញ្ញាបត្រផ្នែកគិលានុប្បដ្ឋាក ការយល់ដឹងអំពីការប្តូរសារ៉ូម និងការថែទាំមុខរបួសវះកាត់ គឺជាសេវាកម្មកម្រិតខ្ពស់ដែលអាចមានប្រាក់់ចំណូលច្រើន។ ការរក្សាទុកឯកសារវេជ្ជសាស្ត្រ និងប្រវត្តិជំងឺឱ្យមានសណ្តាប់ធ្នាប់ ជួយឱ្យការពិនិត្យសុខភាពតាមកាលកំណត់ជាមួយគ្រូពេទ្យជំនាញប្រព្រឹត្តទៅបានលឿន។ ភាពអត់ធ្មត់ដ៏ខ្ពង់ខ្ពស់គឺជាគុណសម្បត្តិដែលមិនអាចខ្វះបាន ក្នុងការដោះស្រាយរាល់ស្ថានភាពតានតឹងដែលកើតចេញពីចរិតលក្ខណៈពិបាករបស់មនុស្សចាស់។ ការប្រកាន់ខ្ជាប់នូវគោលការណ៍គោរពសិទ្ធិឯកជន និងការរក្សាសេចក្តីថ្លៃថ្នូររបស់មនុស្សចាស់ គឺជាគ្រឹះនៃក្រមសីលធម៌ដែលអ្នកថែទាំគ្រប់រូបត្រូវយល់ដឹង។ ការផ្ដល់ការថែទាំដោយចេញពីបេះដូង និងភាពអាណិតអាសូរពិតប្រាកដ នឹងជួយឱ្យអ្នកថែទាំអាចកសាងទំនាក់ទំនងដ៏ល្អ និងរឹងមាំជាមួយអ្នកជំងឺ។ ភាពស្មោះត្រង់ក្នុងការបំពេញភារកិច្ច និងការរក្សាទ្រព្យសម្បត្តិក្នុងផ្ទះឱ្យបានល្អ ជួយឱ្យម្ចាស់ផ្ទះមានភាពកក់ក្តៅ និងមានទំនុកចិត្តកាន់តែខ្លាំង។ ការរក្សាការសម្ងាត់យ៉ាងម៉ឺងម៉ាត់អំពីស្ថានភាពជំងឺ និងរឿងរ៉ាវផ្ទៃក្នុងគ្រួសាររបស់អតិថិជន បង្ហាញពីភាពជាអ្នកវិជ្ជាជីវៈដែលមានការទទួលខុសត្រូវ។ អាកប្បកិរិយាទន់ភ្លន់ និងការប្រើប្រាស់សម្តីផ្អែមល្ហែម ប្រកបដោយការគោរព គឺជាឱសថទិព្វផ្លូវចិត្តដ៏សំខាន់សម្រាប់ផ្តល់កម្លាំងចិត្តដល់មនុស្សជរា។ ការយកចិត្តទុកដាក់លើអនាម័យខ្លួនប្រាណ និងការស្លៀកពាក់ឯកសណ្ឋានឱ្យបានស្អាតបាត ជួយបង្កើនតម្លៃ និងភាពជឿជាក់ដល់សេវាកម្មថែទាំដែលខ្លួនកំពុងផ្តល់។ សមត្ថភាពក្នុងការរក្សាភាពស្ងប់ស្ងាត់ និងការដោះស្រាយបញ្ហាចំពោះមុខដោយភាពក្លាហាន ជួយឱ្យការសង្គ្រោះបឋមមានប្រសិទ្ធភាពខ្ពស់។ ការចេះបត់បែនតាមតម្រូវការជាក់ស្តែង និងទំនៀមទម្លាប់រស់នៅរបស់គ្រួសារនីមួយៗ បង្ហាញពីភាពចាស់ទុំ និងវិជ្ជាជីវៈខ្ពស់របស់បុគ្គលិកថែទាំ។ អ្នកថែទាំដែលផ្តល់តម្លៃខ្ពស់លើពេលវេលា និងមានភាពទៀងទាត់ក្នុងការបំពេញការងារ តែងតែទទួលបានការកោតសរសើរ និងការជួលបន្តជានិច្ច។ អាជីពថែទាំមនុស្សចាស់នៅក្នុងប្រទេសកម្ពុជា ផ្តល់នូវកម្រិតប្រាក់បៀវត្សរ៍ដែលសមរម្យ និងប្រកួតប្រជែង បើធៀបនឹងការងារទូទៅក្នុងវិស័យសេវាកម្មផ្សេងទៀត។ បុគ្គលិកថែទាំមានភាពបត់បែនក្នុងការជ្រើសរើសប្រភេទការងារ ដូចជាការងារតាមម៉ោង ការងារពេលថ្ងៃ ឬការស្នាក់នៅផ្ទះជាមួយអ្នកជំងឺពេញ ២៤ ម៉ោង។ ក្រុមហ៊ុនផ្ដល់សេវាថែទាំតាមផ្ទះដែលស្របច្បាប់ តែងតែផ្តល់នូវការការពារផ្នែកធានារ៉ាប់រង និងអត្ថប្រយោជន៍ផ្សេងៗដើម្បីលើកទឹកចិត្តដល់បុគ្គលិក។ អាជីពនេះគឺជាមេរៀនជីវិតដ៏ល្អដែលផ្តល់ឱកាសឱ្យយុវជនបានរៀនសូត្រពីបទពិសោធន៍ដ៏សម្បូរបែបរបស់មនុស្សចាស់តាមរយៈការសន្ទនាប្រចាំថ្ងៃ។ ការបំពេញការងារនៅក្នុងផ្ទះឯកជន ផ្តល់នូវបរិយាកាសដែលកក់ក្តៅ និងជិតស្និទ្ធ ដែលធ្វើឱ្យអ្នកថែទាំមានអារម្មណ៍ដូចជាសមាជិកម្នាក់នៃគ្រួសារនោះ។ សម្រាប់អ្នកដែលមានជំនាញ និងបទពិសោធន៍ខ្ពស់ ពួកគេអាចបង្កើនប្រាក់ចំណូលតាមរយៈការងារបន្ថែមជាអ្នកប្រឹក្សាផ្នែកថែទាំមនុស្សចាស់។ វិស័យថែទាំមនុស្សចាស់ផ្តល់នូវស្ថិរភាពការងារយូរអង្វែងបំផុត ដោយសារតម្រូវការផ្នែកនេះនឹងមិនមានការចុះថយឡើយនៅក្នុងសង្គមខ្មែរ។ ការងារនេះផ្តល់នូវអារម្មណ៍រីករាយ និងមោទនភាពជាទីបំផុត នៅពេលដែលអ្នកថែទាំបានឃើញមនុស្សចាស់ដែលខ្លួនមើលថែមានសុខភាពល្អប្រសើរឡើង។ ក្នុងករណីដែលត្រូវស្នាក់នៅជាមួយម្ចាស់ផ្ទះ អ្នកថែទាំអាចកាត់បន្ថយចំណាយលើការស្នាក់នៅ និងអាហារ ដែលជួយឱ្យពួកគេសន្សំប្រាក់បានកាន់តែច្រើន។ ការរីកចម្រើនក្នុងអាជីពនេះអាចឈានទៅដល់ការក្លាយជាអ្នកគ្រប់គ្រងក្រុមថែទាំ ឬអ្នកបើកអាជីវកម្មផ្តល់សេវាថែទាំមនុស្សចាស់ដោយខ្លួនឯង។ ការប្រឈមមុខនឹងការប្រែប្រួលអារម្មណ៍ដែលឆាប់រហ័សរបស់មនុស្សចាស់ អាចបង្កជាភាពនឿយហត់ផ្លូវចិត្តសម្រាប់អ្នកថែទាំដែលខ្វះការយល់ដឹង។ សម្រាប់អ្នកដែលធ្វើការវេនយប់ ការផ្លាស់ប្តូរម៉ោងសម្រាកអាចប៉ះពាល់ដល់សុខភាព ប្រសិនបើពួកគេមិនចេះរៀបចំផែនការថែទាំខ្លួនឯងឱ្យបានត្រឹមត្រូវ។ ការមើលថែទាំអ្នកជំងឺដែលបាត់បង់សមត្ថភាពរាងកាយទាំងស្រុង តម្រូវឱ្យអ្នកថែទាំមានកម្លាំងកាយមាំមួន និងមានចិត្តអំណត់ខ្ពស់បំផុត។ ជួនកាល អ្នកថែទាំត្រូវប្រឈមនឹងសម្ពាធផ្លូវចិត្តពីសំណាក់សមាជិកគ្រួសារ ដែលមានការរំពឹងទុកខ្ពស់ហួសពីស្ថានភាពជាក់ស្តែងនៃជំងឺ។ ការឃើញមនុស្សចាស់ដែលខ្លួនធ្លាប់ថែទាំមានសុខភាពចុះខ្សោយ ឬទទួលមរណភាព អាចបង្កជាការប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរដល់អ្នកថែទាំ។ អ្នកថែទាំត្រូវចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង ដើម្បីចៀសវាងការធុញថប់ក្នុងការងារដែលតម្រូវឱ្យមានការលះបង់ខ្ពស់។ ការប្រាស្រ័យទាក់ទងជាមួយមនុស្សចាស់ដែលភ្លេចភ្លាំង ទាមទារឱ្យមានវិធីសាស្ត្រនិយាយស្តីពិសេសដែលមិនបង្កភាពតានតឹង។ បុគ្គលិកថែទាំត្រូវត្រៀមខ្លួនជានិច្ចសម្រាប់ហេតុការណ៍ដែលមិនអាចទាយទុកជាមុនបាន និងត្រូវមានចិត្តត្រជាក់ក្នុងការដោះស្រាយរាល់ជម្លោះបន្តិចបន្តួច។ ការងារនេះទាមទារឱ្យមានការរៀនសូត្រឥតឈប់ឈរ ដើម្បីតាមឱ្យទាន់នូវរាល់បច្ចេកទេស និងចំណេះដឹងវេជ្ជសាស្ត្រដែលវិវត្តជានិច្ច។ ការជំនះលើភាពខ្មាសអៀនក្នុងកិច្ចការបម្រើអនាម័យផ្ទាល់ខ្លួនរបស់អតិថិជន គឺជាការបង្ហាញពីមនសិការវិជ្ជាជីវៈដ៏ខ្ពង់ខ្ពស់របស់អ្នកថែទាំ។ ទីផ្សារសេវាថែទាំមនុស្សចាស់នៅក្នុងប្រទេសកម្ពុជា ត្រូវបានគេទស្សន៍ទាយថានឹងបន្តរីកចម្រើនយ៉ាងគំហុកក្នុងរយៈពេលដប់ឆ្នាំខាងមុខនេះ។ ការបញ្ចូលនូវឧបករណ៍ជំនួយបច្ចេកវិទ្យា និងប្រព័ន្ធតាមដានសុខភាពឆ្លាតវៃ នឹងក្លាយជាចំណែកមួយដ៏សំខាន់នៃការថែទាំមនុស្សចាស់នាពេលអនាគត។ អាជីពថែទាំមនុស្សចាស់នឹងត្រូវបានចាត់ចូលជាអាជីពជំនាញពេញលេញ ដែលមានការទទួលស្គាល់ និងការផ្តល់អាជ្ញាប័ណ្ណត្រឹមត្រូវពីស្ថាប័នរដ្ឋ។ ការកើនឡើងនៃមជ្ឈមណ្ឌលស្នាក់នៅសម្រាប់មនុស្សជរា នឹងបង្កើតឱ្យមានកន្លែងធ្វើការដែលមានស្តង់ដារ និងវិជ្ជាជីវៈខ្ពស់។ កម្ពុជានឹងមានការសហការកាន់តែជិតស្និទ្ធជាមួយបរទេស ដើម្បីបញ្ជូនបុគ្គលិកថែទាំដែលមានជំនាញខ្ពស់ទៅធ្វើការងារនៅក្រៅប្រទេសផងដែរ។ ការរីកចម្រើននៃវិស័យធានារ៉ាប់រងសុខភាព នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យគ្រួសារកាន់តែច្រើនអាចប្រើប្រាស់សេវាថែទាំតាមផ្ទះ។ នៅអនាគត អ្នកថែទាំនឹងត្រូវតម្រូវឱ្យមានការត្រួតពិនិត្យសុខភាពផ្លូវចិត្ត និងការបញ្ជាក់ពីប្រវត្តិរូបស្អាតស្អំជាលក្ខខណ្ឌចាំបាច់។ អាជីពនេះនឹងក្លាយជាជម្រើសការងារដំបូងគេសម្រាប់យុវជនដែលស្រឡាញ់វិស័យសុខាភិបាល និងការងារសង្គមកិច្ចដែលផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិ។ វប្បធម៌នៃការដឹងគុណដែលចាក់ឫសយ៉ាងជ្រៅក្នុងសង្គមខ្មែរ នឹងធ្វើឱ្យវិស័យថែទាំមនុស្សចាស់មានតម្លៃ និងសេចក្តីថ្លៃថ្នូរជានិរន្តរ៍។ ប្រសិនបើអ្នកមានចិត្តស្រឡាញ់ការបម្រើមនុស្ស និងចង់ទទួលបានការងារដែលផ្តល់អត្ថន័យដល់ជីវិត អាជីពថែទាំមនុស្សចាស់គឺជាជម្រើសដ៏វិសេសវិសាល។ ការចាប់ផ្តើមចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលខ្លីៗផ្នែកថែទាំ គឺជាជំហានដំបូងដើម្បីកសាងភាពជឿជាក់ក្នុងការចាប់យកអាជីពនេះ។ ការអនុវត្តការងារដោយភាពហ្មត់ចត់បំផុត និងការប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈ នឹងនាំឱ្យអ្នកទទួលបានជោគជ័យ និងការគោរពស្រឡាញ់ពីអតិថិជន។ ចូរចងចាំថា ការមើលថែទាំមនុស្សជរានៅថ្ងៃនេះ មិនត្រឹមតែជាការតបស្នងគុណប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការរៀបចំផ្លូវសម្រាប់ខ្លួនយើងនាពេលអនាគតផងដែរ។ វិស័យថែទាំមនុស្សចាស់នៅកម្ពុជា គឺជាទីផ្សារការងារដែលពោរពេញដោយក្តីសង្ឃឹម និងឱកាសមាសសម្រាប់អ្នកដែលហ៊ានចាប់យក។ ការសហការយ៉ាងជិតស្និទ្ធរវាងអ្នកថែទាំ សមាជិកគ្រួសារ និងគ្រូពេទ្យជំនាញ គឺជាគន្លឹះដ៏សំខាន់ដែលធានាបាននូវប្រសិទ្ធភាពខ្ពស់នៃការថែទាំ។ ជំនាញទន់ផ្នែកទំនាក់ទំនង និងជំនាញរឹងផ្នែកបច្ចេកទេសវេជ្ជសាស្ត្រ ត្រូវតែដើរទន្ទឹមគ្នាជានិច្ចដើម្បីក្លាយជាអ្នកថែទាំឆ្នើមម្នាក់។ អ្នកថែទាំគឺជាវីរបុរសដែលបំពេញភារកិច្ចដោយស្ងៀមស្ងាត់ ប៉ុន្តែបានជួយឱ្យមនុស្សចាស់ជាច្រើនបានរស់នៅដោយមានសេចក្តីសុខក្នុងវ័យជរា។ ការវិនិយោគលើចំណេះដឹង និងបច្ចេកទេសថែទាំមនុស្សចាស់ គឺជាការវិនិយោគលើធនធានមនុស្សដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍសង្គមកម្ពុជាឱ្យកាន់តែរឹងមាំ។ សរុបមក អាជីពក្នុងវិស័យថែទាំមនុស្សចាស់ និងសេវាថែទាំឯកជន គឺជាចំណែកមួយដែលមិនអាចខ្វះបានក្នុងការកសាងប្រព័ន្ធសុខុមាលភាពជាតិឱ្យមានភាពល្អប្រសើរ។